វប្បធម៌ម្ហូបអាហារខ្មែរគឺជាមរតកដ៏មានតម្លៃដែលបង្កប់នូវអត្តសញ្ញាណនិងរសជាតិប្លែកពីគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការវិវឌ្ឍនៃសម័យកាលបានធ្វើឱ្យវិស័យម្ហូបអាហារមានការផ្លាស់ប្តូរតាមរយៈការច្នៃប្រឌិតថ្មីៗដែលគួរឱ្យចាប់អារម្មណ៍។ ការរួមបញ្ចូលគ្នារវាងរសជាតិដើមបែបបុរាណនិងបច្ចេកទេសចម្អិនបែបអឺរ៉ុបបង្កើតបានជាបទពិសោធន៍ថ្មីសម្រាប់អ្នកហូបចុក។ សិល្បៈនៃការផ្គូផ្គងអាហារនេះមិនត្រឹមតែរក្សានូវតម្លៃដើមប៉ុណ្ណោះទេនិងថែមទាំងជួយលើកកម្ពស់សោភ័ណភាពម្ហូបខ្មែរលើឆាកអន្តរជាតិ។ លោកអ្នកអាចស្វែងយល់អំពីការច្នៃប្រឌិតមុខម្ហូបដ៏អស្ចារ្យទាំងប្រាំមុខដែលនឹងផ្លាស់ប្តូរទស្សនៈរបស់លោកអ្នកចំពោះការញ៉ាំអាហារបែបទំនើប។ អាម៉ុកត្រីដែលជាម្ហូបតំណាងជាតិខ្មែរមានលក្ខណៈពិសេសត្រង់ការចំហុយជាមួយគ្រឿងនិងខ្ទិះដូងក្នុងស្លឹកចេកយ៉ាងឈ្ងុយឆ្ងាញ់។ រសជាតិដ៏ស្រទន់នៃសាច់ត្រីរ៉ស់ឬត្រីដំរីដែលច្របល់ជាមួយគ្រឿងបុកមានក្លិនក្រអូបឈ្ងុយជានិមិត្តរូបនៃភាពផ្អែមល្ហែម។ លោកអ្នកអាចសាកល្បងផ្លាស់ប្តូរទម្លាប់ពីការញ៉ាំជាមួយបាយសធម្មតាមកជាការប្រើប្រាស់បាយចម្អិនបែបអ៊ីតាលី (Risotto) វិញម្តង។ បាយចម្អិនបែបអ៊ីតាលី (Risotto) ដែលចម្អិនយ៉ាងសម្រិតសម្រាំងមានលក្ខណៈទន់ល្មើយនិងមានក្លិនក្រអូបឈ្ងុយចេញពីផ្កាសាហ្វ្រ៉ន់ (Saffron) ដ៏មានតម្លៃបំផុត។ ភាពស្អិតរមួតបន្តិចនៃគ្រាប់អង្កររីសូតូជួយស្រូបយកជាតិខ្ទិះដូងចេញពីអាម៉ុកបានយ៉ាងល្អឥតខ្ចោះនិងបង្កើនរសជាតិឱ្យកាន់តែដិត។ ក្លិនក្រអូបនៃសាហ្វ្រ៉ន់និងគ្រឿងអាម៉ុកបានរលាយចូលគ្នាបង្កើតបានជាអាហារលំដាប់ខ្ពស់ដែលពិបាកនឹងរកអ្វីមកប្រៀបផ្ទឹមបាន។ ការប្រើប្រាស់ប៊ឺក្នុងបាយរីសូតូផ្តល់នូវភាពរលោងដល់អណ្តាតនិងជួយឱ្យរសជាតិគ្រឿងការីខ្មែរកាន់តែមានភាពស៊ីវិល័យ។ មុខម្ហូបនេះស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវកិត្តិយសឬការរៀបចំកម្មវិធីជួបជុំលំដាប់អន្តរជាតិដើម្បីបង្ហាញពីភាពច្នៃប្រឌិត។ ការរៀបចំដាក់ក្នុងចានសេរ៉ាមិចទំនើបដោយមានបាយរីសូតូនៅផ្នែកខាងក្រោមនឹងធ្វើឱ្យអាម៉ុកត្រីមើលទៅកាន់តែមានភាពទាក់ទាញ។ សោភ័ណភាពនៃពណ៌លឿងមាសពីសាហ្វ្រ៉ន់ និងពណ៌លឿងស្លឹកខ្ចីនៃគ្រឿងអាម៉ុកបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត។ រសជាតិដិតនៃគ្រឿងនិងភាពស្រទន់នៃបាយធ្វើឱ្យមុខម្ហូបមួយនេះក្លាយជាជម្រើសដំបូងសម្រាប់អ្នកដែលចូលចិត្តអាហារបែបសម័យ។ អាម៉ុកត្រី និងបាយរីសូតូគឺជាការជួបគ្នារវាងបេះដូងនៃអាស៊ីនិងព្រលឹងនៃអឺរ៉ុបដែលបង្កើតបានជារសជាតិដ៏អស្ចារ្យ។ ការចម្អិនត្រីឱ្យបានឆ្អិនល្មមនិងរក្សាភាពទន់ភក់នៃបាយរីសូតូគឺជាគន្លឹះសំខាន់ដើម្បីទទួលបាននូវរសជាតិដែលចង់បាន។ គ្រឿងផ្សំស្រស់ៗដូចជាស្លឹកគ្រៃ រមៀត និងរំដេងក្នុងអាម៉ុកផ្តល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនដល់អ្នកទទួលទាន។ ការផ្គូផ្គងនេះគឺជាសក្ខីភាពដែលបង្ហាញថាម្ហូបខ្មែរអាចដើរទន្ទឹមគ្នាជាមួយម្ហូបលំដាប់ពិភពលោកបានយ៉ាងងាយស្រួលបំផុត។ អ្នកដែលបានភ្លក់រសជាតិនេះហើយប្រាកដជានឹងចងចាំមិនភ្លេចនូវភាពច្នៃប្រឌិតដែលរួមបញ្ចូលគ្នារវាងវប្បធម៌ពីរខុសគ្នា។ បច្ចេកទេសនៃការរៀបចំចានអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកតម្លៃនៃម្ហូបខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ការជ្រើសរើសស្រាសដែលសមស្របមកទទួលទានជាមួយមុខម្ហូបនេះនឹងជួយឱ្យរសជាតិអាម៉ុកកាន់តែលេចធ្លោឡើងមួយកម្រិត។ បទពិសោធន៍នៃការញ៉ាំអាម៉ុកជាមួយរីសូតូគឺលើសពីការញ៉ាំអាហារធម្មតាប៉ុន្តែវាគឺជាការសេពស៊ប់នូវសិល្បៈចម្អិនអាហារ។ ម្ហូបនេះតំណាងឱ្យការបើកចំហចិត្តនិងការទទួលយកនូវអ្វីដែលថ្មីដោយមិនបោះបង់ចោលនូវឫសគល់នៃដូនតា។ ការតុបតែងដោយបន្ថែមស្លឹកក្រូចសើចហាន់ល្អិតៗពីលើនឹងជួយបង្កើនក្លិនក្រអូបឱ្យកាន់តែមានឥទ្ធិពលដល់វិញ្ញាណអ្នកហូប។ គ្រប់ម៉ាត់នៃអាម៉ុកត្រីនិងរីសូតូសុទ្ធតែបង្កប់នូវក្តីស្រឡាញ់និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកចម្អិនអាហារ។ លោកអ្នកគួរតែសាកល្បងធ្វើមុខម្ហូបនេះនៅផ្ទះដើម្បីទទួលបាននូវបរិយាកាសអាហារដ្ឋានលំដាប់ផ្កាយប្រាំជាមួយគ្រួសារ។ ការច្នៃប្រឌិតនេះនឹងជួយឱ្យក្មេងៗជំនាន់ក្រោយកាន់តែមានចំណាប់អារម្មណ៍ចំពោះមុខម្ហូបប្រពៃណីរបស់ខ្លួនកាន់តែខ្លាំង។ ឡុកឡាក់សាច់គោគឺជាមុខម្ហូបដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសដែលមកកម្សាន្ត។ សាច់គោដែលហាន់ជាដុំតូចៗរួចឆាជាមួយម្រេចខ្មៅកំពតផ្តល់នូវរសជាតិហឹរតិចៗនិងក្លិនក្រអូបឈ្ងុយដែលប្លែកពីគេ។ រូបមន្តបែបទំនើបដែលមេចុងភៅចង់ណែនាំគឺការបម្រើឡុកឡាក់ជាមួយដំឡូងបារាំងបំពងដែលស្រោចដោយប្រេងផ្សិតត្រាហ្វហ្វល (Truffle) ដ៏ក្រអូប។ ដំឡូងបារាំងបំពងដែលមានភាពស្រួយនៅខាងក្រៅនិងទន់នៅខាងក្នុងគឺជាការបន្ថែមដ៏ល្អសម្រាប់សាច់គោឆាម្រេចខ្មៅ។ ការរោយឈីសផាមេសានពីលើដំឡូងបារាំងបំពងជួយបន្ថែមរសជាតិប្រៃឡមៗនិងភាពឈ្ងុយឆ្ងាញ់ឱ្យកាន់តែស៊ីវិល័យ។ ប្រេងផ្សិតត្រាហ្វហ្វល (Truffle) ដែលមានតម្លៃថ្លៃនិងមានក្លិនដីដ៏ក្រអូបនឹងធ្វើឱ្យឡុកឡាក់សាច់គោធម្មតាក្លាយជាស្តេកលំដាប់ខ្ពស់។ ទឹកត្រីម្រេចក្រូចឆ្មាដែលជាគ្រឿងជ្រលក់មិនអាចខ្វះបាននឹងជួយតុល្យភាពជាតិខ្លាញ់នៃដំឡូងបារាំងបំពងនិងឈីស។ សាច់គោដែលឆាក្នុងកម្តៅខ្លាំងនឹងរក្សាបាននូវភាពទន់និងទឹកដមនៅខាងក្នុងដែលស័ក្តិសមជាមួយដំឡូងបំពងស្រួយៗ។ ការផ្គូផ្គងនេះគឺជាការលាយបញ្ចូលគ្នារវាងរសជាតិដែលធ្លាប់ស្គាល់និងភាពប្រណីតនៃគ្រឿងផ្សំមកពីប៉ែកបស្ចិមលោក។ ដំឡូងបារាំងបំពងរសជាតិត្រាហ្វហ្វលនឹងជួយលើកសម្រស់រសជាតិម្រេចកំពតឱ្យកាន់តែលេចធ្លោនៅក្នុងមាត់របស់អ្នក។ មុខម្ហូបនេះផ្តល់នូវអារម្មណ៍ដូចកំពុងអង្គុយញ៉ាំនៅក្នុងអាហារដ្ឋានទំនើបនៅកណ្តាលទីក្រុងភ្នំពេញនាពេលរាត្រី។ ការប្រើប្រាស់ម្រេចខ្មៅកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រខ្មែរគឺជាចំណុចខ្លាំងបំផុតនៃមុខម្ហូបឡុកឡាក់នេះ។ ភាពស៊ីវិល័យនៃឈីសផាមេសាននិងក្លិនប្រេងផ្សិតត្រាហ្វហ្វល (Truffle) នឹងធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ប្លែកនិងរំភើបចិត្ត។ ឡុកឡាក់សាច់គោបែបថ្មីនេះអាចយកមកទទួលទានជាមួយស្រាក្រហមប្រភេទម៉ឺឡុតដើម្បីបង្កើនរសជាតិឱ្យកាន់តែដិត។ លោកអ្នកនឹងឃើញថាដំឡូងបារាំងបំពងអាចជំនួសបាយសបានយ៉ាងល្អហើយថែមទាំងផ្តល់នូវជាតិម្សៅដែលឆ្ងាញ់ទៀតផង។ ការឆាសាច់គោឱ្យមានពណ៌ស្រស់ស្អាតនិងការរៀបចំបន្លែស្រស់ៗនៅក្បែរចាននឹងធ្វើឱ្យអាហារនេះមើលទៅគួរឱ្យចង់ញ៉ាំ។ ការរួមបញ្ចូលគ្នានេះឆ្លុះបញ្ចាំងពីការរស់នៅបែបសម័យថ្មីដែលចូលចិត្តភាពរហ័សទាន់ចិត្តប៉ុន្តែនៅតែរក្សារសជាតិខ្មែរ។ ដំឡូងបារាំងបំពងស្រួយៗនិងសាច់គោឆាទន់ៗគឺជាគូដែលកើតមកសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងសមស្រប។ ការបន្ថែមប្រេងផ្សិតត្រាហ្វហ្វល (Truffle) ត្រឹមតែពីរបីតំណក់ក៏អាចធ្វើឱ្យមុខម្ហូបនេះមានតម្លៃនិងមានគុណភាពខុសពីធម្មតា។ អ្នកចូលចិត្តញ៉ាំសាច់គោមិនគួររំលងការសាកល្បងរសជាតិថ្មីដែលផ្តល់នូវភាពរីករាយដល់ក្រអូមមាត់មួយនេះឡើយ។ ឡុកឡាក់សាច់គោបែបហ្វ្រាយស៍គឺជាការបង្ហាញពីភាពច្នៃប្រឌិតដែលគ្មានដែនកំណត់នៅក្នុងពិភពលោកនៃអាហារ។ នំបញ្ចុកសម្លប្រហើរដែលជាអាហារពេលព្រឹកដ៏ពេញនិយមរបស់ខ្មែរក៏អាចយកមកច្នៃជាម្ហូបបែបអឺរ៉ុបបានដែរ។ សម្លប្រហើរដែលធ្វើពីសាច់ត្រីបុកជាមួយគ្រឿងស្លឹកគ្រៃនិងខ្ជាយផ្តល់នូវក្លិនក្រអូបឈ្ងុយនិងមានគុណប្រយោជន៍។ លោកអ្នកអាចប្រើទឹកសម្លប្រហើរធ្វើជាទឹកជ្រលក់ដ៏ពិសេសសម្រាប់គ្រំសមុទ្រឬត្រីសាម៉ុនអាំងឱ្យស្រួយស្បែក។ គ្រំសមុទ្រដែលមានសាច់ផ្អែមនិងទន់ល្មើយនឹងរលាយក្នុងមាត់នៅពេលញ៉ាំជាមួយទឹកសម្លប្រហើរដែលមានជាតិខ្ទិះ។ ការអាំងត្រីសាម៉ុនឱ្យស្រួយស្បែកខាងក្រៅប៉ុន្តែរក្សាភាពភក់នៅខាងក្នុងនឹងជួយឱ្យរសជាតិកាន់តែឆ្ងាញ់ពិសា។ គ្រឿងស្លឹកគ្រៃនិងខ្ជាយមានតួនាទីយ៉ាងសំខាន់ក្នុងការបំបាត់ក្លិនឆ្អាបនៃគ្រឿងសមុទ្រនិងបង្កើនក្លិនឈ្ងុយ។ ការផ្គូផ្គងនេះមានលក្ខណៈស្រដៀងទៅនឹងម្ហូបប៉ាស្តារបស់អ៊ីតាលីប៉ុន្តែមានរសជាតិបែបទិសបូព៌ាដ៏ទាក់ទាញ។ សរសៃនំបញ្ចុកដែលទន់រអិលនឹងជួយនាំយករសជាតិទឹកសម្លឱ្យចូលទៅក្នុងមាត់បានយ៉ាងល្អនិងមានភាពងាយស្រួល។ ការបន្ថែមបន្លែស្រស់ៗដូចជាត្រសក់ សណ្តែកគួរ និងផ្កាកំប្លោកនឹងជួយឱ្យមុខម្ហូបនេះកាន់តែមានពណ៌ស្រស់។ គ្រំសមុទ្រអាំងមានតម្លៃខ្ពស់និងផ្តល់នូវជាតិប្រូតេអ៊ីនល្អដែលស័ក្តិសមជាមួយសម្លត្រីបែបប្រពៃណីរបស់ខ្មែរ។ ទឹកសម្លប្រហើរដែលមានភាពខាប់ល្មមនឹងក្លាយជាទឹកជ្រលក់ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ ការច្នៃប្រឌិតនេះជួយឱ្យនំបញ្ចុកខ្មែរក្លាយជាមុខម្ហូបដែលមានលក្ខណៈទំនើបនិងអាចដាក់លក់ក្នុងសណ្ឋាគារប្រណីត។ ភាពផ្អែមនៃគ្រំសមុទ្រនិងភាពឈ្ងុយនៃខ្ជាយបង្កើតបានជាតុល្យភាពរសជាតិដែលគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកញ៉ាំ។ លោកអ្នកអាចបន្ថែមស្លឹកជីរនាងវងបន្តិចដើម្បីបង្កើនក្លិនឱ្យកាន់តែមានឥទ្ធិពលទៅដល់អារម្មណ៍អ្នកទទួលទាន។ មុខម្ហូបនេះបង្ហាញពីភាពបត់បែននៃសម្លខ្មែរដែលអាចយកមកច្នៃជាមួយគ្រឿងផ្សំមកពីសមុទ្រទឹកត្រជាក់បាន។ ការប្រើប្រាស់ត្រីសាម៉ុនដែលមានជាតិខ្លាញ់អូមេហ្គាបីនឹងជួយឱ្យសម្លប្រហើរកាន់តែមានតម្លៃអាហារូបត្ថម្ភខ្ពស់។ អ្នកដែលចូលចិត្តអាហារបែបសុខភាពនឹងពេញចិត្តចំពោះការរួមបញ្ចូលគ្នារវាងបន្លែស្រស់និងគ្រឿងសមុទ្រស្រស់ៗ។ នំបញ្ចុកសម្លប្រហើរជាមួយគ្រំសមុទ្រគឺជាបទពិសោធន៍រសជាតិថ្មីដែលលោកអ្នកមិនគួរមើលរំលងក្នុងជីវិតឡើយ។ ការរៀបចំដាក់ក្នុងចានរាបស្មើធំៗតាមបែបបស្ចិមប្រទេសនឹងធ្វើឱ្យមុខម្ហូបនេះមើលទៅមានតម្លៃថ្លៃថ្នូរ។ សិល្បៈនៃការចម្អិនគ្រំសមុទ្រឱ្យឆ្អិនល្មមគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតដើម្បីរក្សាភាពផ្អែមនៃសាច់។ ប្រហុកខ្ទិះដែលជាគ្រឿងជ្រលក់ដ៏ល្បីល្បាញរបស់ខ្មែរអាចយកមកធ្វើជាគ្រឿងប៉ាតេសម្រាប់លាបលើនំប៉័ងបាន។ រសជាតិប្រៃផ្អែមនិងភាពឈ្ងុយនៃប្រហុកដែលឆាជាមួយសាច់ជ្រូកចិញ្ច្រាំនិងខ្ទិះដូងគឺជាលក្ខណៈពិសេសនៃមុខម្ហូបនេះ។ លោកអ្នកអាចប្រើនំប៉័ងមេផ្សិតធម្មជាតិ ឬនំប៉័ងវែង ដែលដុតឱ្យស្រួយមកលាបជាមួយប្រហុកខ្ទិះយ៉ាងមានរសជាតិ។ ភាពជូរស្រាលៗនៃនំប៉័ងមេផ្សិតធម្មជាតិជួយកាត់ជាតិរងាន់នៃខ្ទិះដូងនិងភាពប្រៃនៃប្រហុកបានយ៉ាងមានប្រសិទ្ធភាព។ ការញ៉ាំនំប៉័ងស្រួយៗជាមួយប្រហុកខ្ទិះខាប់ៗផ្តល់នូវអារម្មណ៍ដូចកំពុងញ៉ាំអាហារសម្រន់បែបអឺរ៉ុបដ៏ទាន់សម័យ។ ប្រហុកខ្ទិះដែលមានដាក់គ្រាប់សណ្តែកដីលីងនឹងបន្ថែមភាពស្រួយនិងឈ្ងុយដល់នំប៉័ងដុតដែលលោកអ្នកញ៉ាំ។ ការប្រើប្រាស់បន្លែស្រស់ៗដូចជាត្រប់ស្រួយឬសណ្តែកគួរមកញ៉ាំជាមួយក៏នៅតែជារឿងដែលមិនអាចរំលងបានដែរ។ មុខម្ហូបនេះអាចយកមកធ្វើជាអាហារសម្រន់សម្រាប់កម្មវិធីជប់លៀងលំដាប់ខ្ពស់ដែលចង់បង្ហាញពីរសជាតិខ្មែរ។ ភាពស្រួយនៃនំប៉័ងនិងភាពទន់ភក់នៃប្រហុកខ្ទិះបង្កើតបានជាការប៉ះទង្គិចនៃរូបធាតុដែលគួរឱ្យចាប់អារម្មណ៍។ លោកអ្នកនឹងទទួលបាននូវថាមពលនិងរសជាតិដែលមិនធ្លាប់មានពីការញ៉ាំនំប៉័ងលាបគ្រឿងប្រហុកខ្ទិះដ៏ឈ្ងុយឆ្ងាញ់។ ប្រហុកខ្ទិះបែបទំនើបនេះនឹងជួយឱ្យអ្នកដែលមិនធ្លាប់ញ៉ាំប្រហុកអាចសាកល្បងនិងចូលចិត្តវាបានយ៉ាងងាយ។ ការច្នៃប្រឌិតនេះជួយពង្រីកវិសាលភាពនៃប្រហុកខ្មែរឱ្យកាន់តែមានភាពពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ នំប៉័ងដែលដុតថ្មីៗមានក្លិនក្រអូបនឹងជួយលើកសម្រស់ប្រហុកខ្ទិះឱ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ លោកអ្នកអាចបន្ថែមម្ទេសប្លោកឬស្លឹកក្រូចសើចហាន់ល្អិតៗពីលើដើម្បីបង្កើនសោភ័ណភាពនៃចានអាហារ។ ភាពជូរស្រាលៗនៃនំប៉័ងមេផ្សិតធម្មជាតិជួយកាត់ជាតិរងាន់នៃខ្ទិះដូងនិងភាពប្រៃនៃប្រហុកបានយ៉ាងមានប្រសិទ្ធភាព។ ការរក្សាតុល្យភាពរវាងជាតិប្រៃ ផ្អែម និងហឹរតិចៗគឺជាគន្លឹះដែលធ្វើឱ្យប្រហុកខ្ទិះនេះមានភាពលេចធ្លោ។ មុខម្ហូបនេះនឹងក្លាយជាការចងចាំដ៏អស្ចារ្យសម្រាប់ភ្ញៀវដែលបានមកលេងផ្ទះរបស់លោកអ្នកនិងបានភ្លក់វា។ ប្រហុកខ្ទិះមិនមែនត្រឹមតែជាម្ហូបសម្រាប់អ្នកស្រែចម្ការទៀតទេតែវាជាម្ហូបសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ ការប្រើប្រាស់សាច់ជ្រូកចិញ្ច្រាំដែលមានជាតិខ្លាញ់តិចតួចនឹងជួយឱ្យប្រហុកខ្ទិះកាន់តែមានភាពរលោងនិងឆ្ងាញ់។ លោកអ្នកនឹងមានមោទនភាពដែលបានឃើញម្ហូបខ្មែរត្រូវបានកែច្នៃឱ្យមានភាពស៊ីវិល័យនិងគួរឱ្យចង់ញ៉ាំបែបនេះ។ ការីក្រហមខ្មែរដែលល្បីខាងក្លិនក្រអូបឈ្ងុយអាចយកមកផ្គូផ្គងជាមួយស្មងជើងចៀមដែលខរហូតដល់ផុយ។ ស្មងជើងចៀមគឺជាប្រភេទសាច់ដែលមានរសជាតិធ្ងន់និងមានជាតិខ្លាញ់ដែលស័ក្តិសមជាមួយគ្រឿងការីខ្មែរ។ ការរម្ងាស់ស្មងជើងចៀមក្នុងទឹកការីរយៈពេលយូរនឹងធ្វើឱ្យគ្រឿងជ្រាបចូលទៅក្នុងសាច់បានសព្វល្អនិងមានភាពផុយ។ រសជាតិការីខ្មែរដែលមិនហឹរខ្លាំងពេកអនុញ្ញាតឱ្យរសជាតិធម្មជាតិនៃសាច់ចៀមអាចបង្ហាញខ្លួនបានយ៉ាងលេចធ្លោ។ ការបន្ថែមដំឡូងជ្វាឬការ៉ុតចូលក្នុងទឹកការីនឹងជួយបង្កើនភាពផ្អែមធម្មជាតិដល់មុខម្ហូបដ៏ពិសេសមួយនេះ។ ស្មងជើងចៀម ខ ការីក្រហម គឺជាមុខម្ហូបលំដាប់អភិជនដែលលោកអ្នកអាចរៀបចំសម្រាប់ឱកាសពិសេសៗ។ ក្លិនក្រអូបនៃគ្រាប់ធញ្ញជាតិនិងគ្រឿងបុកក្នុងការីនឹងជួយបំបាត់ក្លិនឆ្អាបរបស់សាច់ចៀមបានយ៉ាងល្អបំផុត។ ការបម្រើមុខម្ហូបនេះជាមួយនំប៉័ងបារាំងស្រួយៗឬបាយសក្តៅៗសុទ្ធតែផ្តល់នូវរសជាតិដែលមិនអាចបំភ្លេចបាន។ សាច់ចៀមដែលផុយរហូតដល់របេះពីឆ្អឹងនឹងផ្តល់នូវភាពរីករាយយ៉ាងខ្លាំងនៅពេលដែលលោកអ្នកបានទំពារវា។ ភាពខាប់នៃទឹកការីនិងជាតិខ្លាញ់ចេញពីសាច់ចៀមបង្កើតបានជាទឹកសម្លដែលដិតនិងឈ្ងុយឆ្ងាញ់ជាទីបំផុត។ មុខម្ហូបនេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកទេសចម្អិនបែបបារាំងនិងគ្រឿងទេសប្រពៃណីរបស់ខ្មែរយើង។ ស្មងជើងចៀមមានជាតិខូឡាជែនខ្ពស់ដែលផ្តល់នូវភាពស្អិតរមួតដល់ទឹកការីឱ្យកាន់តែមានភាពពិសេស។ ការរៀបចំស្មងជើងចៀមបញ្ឈរក្នុងចានជ្រៅហើយស្រោចទឹកការីពីលើនឹងមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។ លោកអ្នកអាចតុបតែងដោយបន្ថែមគ្រាប់ស្វាយចន្ទីលីងឬស្លឹកជីរវ៉ាន់ស៊ុយពីលើដើម្បីបង្កើនក្លិននិងសោភ័ណភាព។ ការីក្រហមខ្មែរនិងសាច់ចៀមគឺជាការផ្គូផ្គងដែលផ្តល់នូវថាមពលនិងភាពកក់ក្តៅដល់រាងកាយអ្នកហូបចុក។ រសជាតិដ៏ជ្រាលជ្រៅនៃមុខម្ហូបនេះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ដូចកំពុងស្ថិតក្នុងពិភពនៃរសជាតិដ៏អស្ចារ្យ។ ការជ្រើសរើសសាច់ចៀមដែលមានគុណភាពខ្ពស់គឺជាកត្តាចម្បងដែលកំណត់ភាពជោគជ័យនៃមុខម្ហូបលំដាប់នេះ។ គ្រឿងការីដែលចម្អិនថ្មីៗដោយមិនប្រើម្សៅការីកំប៉ុងនឹងផ្តល់នូវក្លិនក្រអូបដែលប្លែកនិងមានលក្ខណៈធម្មជាតិ។ មុខម្ហូបនេះឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យម្ហូបអាហារដែលហ៊ានសាកល្បងអ្វីដែលថ្មីនិងប្លែកពីមុន។ ស្មងជើងចៀមខការីក្រហមនឹងក្លាយជាមុខម្ហូបប្រចាំហាងដែលទាក់ទាញភ្ញៀវឱ្យត្រឡប់មកវិញម្តងហើយម្តងទៀត។ លោកអ្នកនឹងយល់ច្បាស់ពីតម្លៃនៃគ្រឿងទេសខ្មែរដែលកែច្នៃជាមួយសាច់បរទេសបានយ៉ាងល្អឥតខ្ចោះបំផុត។ ការច្នៃប្រឌិតទាំងប្រាំមុខនេះគឺជាការបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រម្ហូបអាហារខ្មែរសម្រាប់យុគសម័យទំនើប។ យើងឃើញថាម្ហូបខ្មែរមានសក្តានុពលខ្ពស់ក្នុងការផ្លាស់ប្តូររូបរាងឱ្យកាន់តែមានភាពទាក់ទាញនិងទាន់សម័យ។ ការផ្គូផ្គងនេះមិនត្រឹមតែផ្តល់នូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេនិងថែមទាំងជួយរក្សាអត្តសញ្ញាណជាតិឱ្យរស់រវើក។ សិល្បៈនៃការលាយបញ្ចូលគ្នានេះនឹងក្លាយជាស្ពានដែលតភ្ជាប់បេះដូងអ្នកហូបចុកពីគ្រប់ទិសទីលើសកលលោក។ សូមបងប្អូនចូលរួមគាំទ្រនិងច្នៃប្រឌិតម្ហូបខ្មែរយើងឱ្យកាន់តែមានភាពអស្ចារ្យដើម្បីមោទនភាពនៃវប្បធម៌ជាតិ។ ការពិសោធន៍រសជាតិថ្មីៗនឹងជួយឱ្យលោកអ្នករកឃើញនូវភាពរីករាយដែលមិនធ្លាប់មាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ម្ហូបអាហារគឺជាភាសាសកលដែលបង្ហាញពីក្តីស្រឡាញ់និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកតាមរយៈរសជាតិ។ សង្ឃឹមថាការណែនាំអំពីការផ្គូផ្គងម្ហូបទាំងនេះនឹងផ្តល់ជាគំនិតថ្មីសម្រាប់លោកអ្នកក្នុងការរៀបចំអាហារ។ សូមរីករាយជាមួយការចម្អិននិងការភ្លក់រសជាតិម្ហូបខ្មែរបែបទំនើបជាមួយមនុស្សជាទីស្រឡាញ់របស់លោកអ្នក។ ភាពជោគជ័យនៃម្ហូបខ្មែរលើឆាកអន្តរជាតិអាស្រ័យលើការច្នៃប្រឌិតនិងការរក្សានូវរសជាតិដើមដែលជាព្រលឹង។ ជឿជាក់ថាអនាគតនៃវិស័យម្ហូបអាហារកម្ពុជានឹងកាន់តែមានភាពស្រស់បំព្រងនិងរុងរឿងជាលំដាប់តទៅ។ ការរក្សានូវគុណភាពគ្រឿងផ្សំនិងបច្ចេកទេសចម្អិនឱ្យបានត្រឹមត្រូវគឺជាកាតព្វកិច្ចរបស់អ្នកចម្អិនគ្រប់រូប។ សូមឱ្យរាល់ការញ៉ាំអាហាររបស់លោកអ្នកក្លាយជាការធ្វើដំណើរទៅកាន់ពិភពនៃរសជាតិដ៏សំបូរបែបនិងអស្ចារ្យ។ អរគុណសម្រាប់ការតាមដាននិងការផ្តល់តម្លៃដល់ការច្នៃប្រឌិតមុខម្ហូបខ្មែរយើងឱ្យមានភាពស៊ីវិល័យជានិច្ច។ ការរួមបញ្ចូលគ្នារវាងប្រពៃណីនិងភាពទំនើបគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតនូវបទពិសោធន៍អាហារដែលមិនអាចបំភ្លេចបាន។ ម្ហូបខ្មែរនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងវប្បធម៌ចម្រុះតាមរយៈការច្នៃប្រឌិតថ្មីៗ។ ស្មារតីនៃការបង្កើតថ្មីនិងការគោរពតម្លៃដើមនឹងធ្វើឱ្យម្ហូបខ្មែរស្ថិតនៅក្នុងបេះដូងមនុស្សគ្រប់គ្នាជានិរន្តរ៍។ សូមឱ្យលោកអ្នកទទួលបាននូវសុខភាពល្អនិងភាពសប្បាយរីករាយក្នុងការសាកល្បងរសជាតិម្ហូបដែលបានណែនាំទាំងនេះ។ ការច្នៃប្រឌិតដែលគ្មានដែនកំណត់គឺជាកម្លាំងចលករដែលធ្វើឱ្យវប្បធម៌ម្ហូបអាហារយើងមិនចេះជិនណាយសម្រាប់មនុស្សគ្រប់គ្នា។